ឆាគ្រឿងពងទាកូន គឺជាមុខម្ហូបដ៏ពេញនិយមមួយទៀតដែលខ្មែរយើងនិយមច្នៃពីពងទាកូន។ ម្ហូបនេះមានរសជាតិឆ្ងាញ់ប្លែក ដោយសារការរួមផ្សំគ្នារវាង គ្រឿងឆាខ្មែរដូចជា រំដេង គល់ស្លឹកគ្រៃ រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេស និង រសជាតិពិសេសរបស់ពងទាកូន។ ឆាគ្រឿងពងទាកូន គឺជាម្ហូបដែលងាយស្រួលធ្វើ និងអាចញ៉ាំជាមួយបាយសក្តៅៗបានយ៉ាងឆ្ងាញ់ពិសា។ ការទទួលទានពងទាកូន គឺជារសនិយមរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះចូលចិត្តញ៉ាំពងទាកូនទទេដោយគ្មានគ្រឿងផ្សំអ្វីទាំងអស់ ចំណែកឯអ្នកខ្លះទៀតចូលចិត្តញ៉ាំវាជាមួយគ្រឿងផ្សំច្រើនមុខដើម្បីបង្កើនរសជាតិ។ អ្វីដែលសំខាន់ គឺត្រូវជ្រើសរើសពងទាកូនដែលមានអនាម័យល្អ និងចម្អិនឱ្យឆ្អិនល្អមុននឹងទទួលទាន។